ពិធីបុណ្យបង្ហោះខ្លែងខ្មែរ គឺជាអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាសដែលបានចាក់ឫសយ៉ាងជ្រៅក្នុងប្រវត្តិសាស្ត្រខ្មែរតាំងពីសម័យបុរាណ។ ពិធីនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសិល្បៈនៃការតភ្ជាប់ទំនាក់ទំនងរវាងមនុស្ស ធម្មជាតិ និងជំនឿ។ គោលបំណងចម្បងនៃពិធីបុណ្យបង្ហោះខ្លែងគឺដើម្បីអភិរក្ស និងលើកកម្ពស់មរតកវប្បធម៌អរូបីរបស់ដូនតាខ្មែរឱ្យនៅស្ថិតស្ថេរគង់វង្សជារៀងរហូត។ ពិធីនេះត្រូវបានប្រារព្ធឡើងដើម្បីសម្ដែងនូវកតញ្ញូតាចំពោះព្រះពាយ ដែលជាអាទិទេពនៃខ្យល់ ក្នុងការបក់នាំមកនូវភាពត្រជាក់ត្រជុំដល់ភូមិឋាន។ កសិករខ្មែរប្រារព្ធពិធីនេះបន្ទាប់ពីប្រមូលផលស្រូវរួចរាល់ ដើម្បីជាការអបអរសាទរចំពោះទិន្នផលដែលទទួលបានពីការខិតខំប្រឹងប្រែង។ គោលបំណងសំខាន់មួយទៀតគឺដើម្បីបន់ស្រន់សុំឱ្យមានខ្យល់បក់ល្អ និងរបបទឹកភ្លៀងគ្រប់គ្រាន់សម្រាប់រដូវដាំដុះនាឆ្នាំបន្ទាប់។ ពិធីនេះមានគោលដៅបង្កើតនូវភាពសប្បាយរីករាយ និងការជួបជុំគ្នារវាងអ្នកភូមិបន្ទាប់ពីមមាញឹកនឹងការងារស្រែចម្ការដ៏ហត់នឿយ។ ការបង្ហោះខ្លែងមានបំណងបង្ហាញពីទេពកោសល្យនៃការច្នៃប្រឌិត និងការដំឡើងខ្លែងដែលជាសិល្បៈដ៏ប៉ិនប្រសប់របស់ខ្មែរយើង។ ពិធីបុណ្យនេះត្រូវបានរៀបចំឡើងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកសិក្សាស្វែងយល់ពីប្រពៃណី និងជំនឿដ៏ប្លែកភ្នែករបស់ប្រជាជនកម្ពុជា។ គោលបំណងគឺដើម្បីផ្ដល់ឱកាសឱ្យយុវជនជំនាន់ក្រោយបានរៀនសូត្រពីរបៀបធ្វើខ្លែងពីចាស់ព្រឹទ្ធាចារ្យដែលមានបទពិសោធន៍។ ការបង្ហោះខ្លែងឯកដែលមានសំឡេងពីរោះ រំលឹកដល់ជំនឿនៃការដេញសភាវៈអាក្រក់ និងនាំមកនូវសិរីសួស្តីដល់សហគមន៍។ បន្ថែមពីនេះ ពិធីនេះមានបំណងពង្រឹងសាមគ្គីភាពក្នុងសង្គមតាមរយៈការប្រកួតប្រជែងខ្លែងដោយភាពស្មោះត្រង់ និងយោគយល់គ្នា។ ការប្រារព្ធពិធីបុណ្យបង្ហោះខ្លែងខ្មែរ ច្រើនធ្វើឡើងនៅទីតាំងសំខាន់ៗ និងខេត្តសំខាន់ៗមួយចំនួនក្នុងប្រទេសកម្ពុជា។ រាជធានីភ្នំពេញតែងប្រារព្ធបុណ្យបង្ហោះខ្លែងខ្មែររៀងរាល់ឆ្នាំនៅមាត់ទន្លេ និង តំបន់ជ្រោយចង្វារដើម្បីថែរក្សាទំនៀមទម្លាប់ដូនតាឱ្យនៅគង់វង្ស។ ឯខេត្តស្វាយរៀង គឺជាខេត្តដែលល្បីល្បាញខាងប្រពៃណីខ្លែងឯក និងតែងតែរៀបចំការប្រកួតប្រជែងយ៉ាងអធិកអធមនៅតាមវាលស្រែ។ តំបន់អង្គរក្នុងខេត្តសៀមរាប ផ្ដល់នូវទស្សនីយភាពដ៏អស្ចារ្យនៅពេលខ្លែងហោះហើរលើកំពូលប្រាសាទបុរាណនារដូវខ្យល់ធ្លាក់។ ខេត្តព្រៃវែង និងខេត្តកណ្តាល ក៏ជាកន្លែងដែលប្រមូលផ្ដុំទៅដោយអ្នកជំនាញធ្វើខ្លែង និងតែងតែមានការជួបជុំគ្នានៅតាមភូមិស្រុក។ ទីធ្លាសួនច្បារមាត់ទន្លេក្នុងក្រុងកំពង់ចាម គឺជាទីតាំងដ៏ពេញនិយមសម្រាប់មហាជនមកបង្ហោះខ្លែងលេងកម្សាន្តនាពេលល្ងាច។ វាលស្រែធំល្វឹងល្វើយក្នុងខេត្តតាកែវ បង្កើតបានជាទីតាំងដ៏ស័ក្តិសមសម្រាប់បង្ហោះខ្លែងឯកខ្នាតយក្សបានយ៉ាងងាយស្រួល។ តំបន់ដីឡូតិ៍ចំហរក្នុងក្រុងតាខ្មៅ ក៏ជាទីតាំងដែលអ្នកនិយមខ្លែងតែងតែមកសាកល្បងសមត្ថភាពខ្លែងថ្មីៗរបស់ពួកគេ។ រាល់វាលស្រែនៅតាមជនបទគ្រប់ខេត្តក្រុង គឺជាទីតាំងដ៏មានសេរីភាពបំផុតសម្រាប់កុមារបានរត់បង្ហោះខ្លែងបន្ទាប់ពីច្រូតកាត់។ នៅពេលបង្ហោះខ្លែង យើងត្រូវមាន និងត្រៀមសម្ភារៈចាំបាច់សម្រាប់ការបង្ហោះខ្លែងមួយចំនួន។ ដើមឫស្សីដែលចាស់ល្អ គឺជាសម្ភារៈគ្រឹះសម្រាប់យកមកបិតធ្វើជាឆ្អឹងខ្លែងឱ្យមានភាពស្វិត និងរឹងមាំ។ ក្រដាសសែស ឬក្រដាសស្មៅ ត្រូវបានគេប្រើប្រាស់សម្រាប់បិទផ្ទៃខ្លែងឱ្យមានភាពស្រាល និងហោះបានល្អ។ កាវបិទក្រដាស ត្រូវបានប្រើដើម្បីភ្ជាប់ក្រដាសទៅនឹងឆ្អឹងឫស្សីឱ្យមានភាពណែនល្អ និងមិនងាយរបក។ ខ្សែនីឡុង ឬខ្សែអំបោះដែលមានកម្លាំងទាញខ្ពស់ គឺជាសម្ភារៈសំខាន់សម្រាប់បញ្ជាខ្លែងឱ្យហោះហើរក្នុងលំហ។ តម្បារខ្សែដែលធ្វើពីឈើ ឬជ័រសារ៉ុង ជួយឱ្យអ្នកបង្ហោះងាយស្រួលក្នុងការបញ្ចេញ និងប្រមូលខ្សែខ្លែងត្រលប់មកវិញ។ សម្រាប់ខ្លែងឯក ចាំបាច់ត្រូវមាន ឯក ឬធ្នូ ដែលធ្វើពីឫស្សី និងស្លឹកទ្រាំង ដើម្បីបង្កើតសំឡេងតន្ត្រី។ កាំបិតបិតឫស្សីដ៏មុតស្រួច ត្រូវបានប្រើសម្រាប់ឈូសឆ្អឹងខ្លែងឱ្យមានទំហំ និងទម្ងន់ស្មើគ្នាឆ្វេងស្ដាំ។ ខ្សែបន្ទាត់ និងម៉ែត្រវាស់ ជួយឱ្យការដំឡើងខ្លែងមានតុល្យភាពត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស។ ថ្នាំពណ៌ ឬក្រដាសពណ៌ ត្រូវបានប្រើសម្រាប់តុបតែងខ្លែងឱ្យមានរូបរាងស្រស់ស្អាត និងទាក់ទាញភ្នែកពីចម្ងាយ។ ក្រណាត់សូត្រ ឬក្រណាត់ស្ដើងបច្ចេកវិទ្យាថ្មី ក៏ត្រូវបានគេយកមកប្រើជំនួសក្រដាសដើម្បីឱ្យខ្លែងធន់នឹងខ្យល់ខ្លាំង។ ពិធីបុណ្យបង្ហោះខ្លែងខ្មែរ គឺមានប្រភេទនៃខ្លែងខ្មែរ និងខ្លែងបរទេសជាច្រើនចូររួមក្នុងពិធីនេះ។ តួយ៉ាងដូចជា ខ្លែងឯក គឺជាអត្តសញ្ញាណខ្លែងខ្មែរដ៏ល្បីល្បាញ ដែលមានបំពាក់ធ្នូបង្កើតសំឡេង ឯក យ៉ាងពីរោះ។ ខ្លែងកន្ទោង មានរូបរាងត្រីកោណសាមញ្ញ ដែលកុមារខ្មែរនិយមធ្វើលេងតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ខ្លែងប្រចៀវ ត្រូវបានរចនាឱ្យមានរូបរាងដូចសត្វប្រចៀវ និងមានសមត្ថភាពហោះហើរបានយ៉ាងរហ័ស។ ខ្លែងមេអំបៅ គឺជាប្រភេទខ្លែងដែលមានការតុបតែងពណ៌ចម្រុះ និងមានរូបរាងស្រស់ស្អាតដូចសត្វមេអំបៅមែនទែន។ ខ្លែងកង្កែប និងខ្លែងកន្ទុំរុយ បង្ហាញពីភាពច្នៃប្រឌិតរបស់សិប្បករខ្មែរក្នុងការយកសត្វក្នុងធម្មជាតិមកធ្វើជាខ្លែង។ ខ្លែងនាគ ជាប្រភេទខ្លែងបរទេស ដែលមានដងខ្លួនវែងអន្លាយ និងមានភាពអស្ចារ្យលើមេឃ។ ខ្លែងគ្មានឆ្អឹង ជាខ្លែងបរទេសដែលប្រើខ្យល់បក់បញ្ចូលក្នុងថង់ក្រណាត់ឱ្យមានរាងហោះឡើង។ ខ្លែងរូបតួអង្គតុក្កតាផ្សេងៗ គឺជាឥទ្ធិពលនៃខ្លែងសម័យថ្មីដែលនាំចូលពីបរទេសមកកាន់ទីផ្សារកម្ពុជា។ ក្នុងពេលបង្ហោះខ្លែងយើងត្រូវចេះ និងយល់ដឹងពីរបៀបនៃការបង្ហោះខ្លែងឲ្យបានត្រឹមត្រូវ។ ដោយដំបូងគឺត្រូវត្រួតពិនិត្យតុល្យភាពនៃស្លាបខ្លែងទាំងសងខាង ដើម្បីធានាថាវាមិនផ្អៀងពេលហោះ។ ការជ្រើសរើសទីតាំងបង្ហោះដែលចំហរទូលាយ និងគ្មានខ្សែភ្លើង គឺជាវិធានការសុវត្ថិភាពដ៏ចាំបាច់បំផុត។ អ្នកបង្ហោះត្រូវតាមដានទិសដៅខ្យល់ឱ្យច្បាស់លាស់ ដោយការសង្កេតមើលចលនាស្លឹកឈើ ឬធូលីដី។ ជាទូទៅ ការបង្ហោះខ្លែងត្រូវការមនុស្សពីរនាក់ ម្នាក់ជាអ្នកកាន់ខ្លែងឈរនៅខាងក្រោមខ្យល់ និងម្នាក់ទៀតកាន់ខ្សែ។ អ្នកកាន់ខ្លែងត្រូវរង់ចាំរហូតដល់មានចរន្តខ្យល់បក់មកដល់ រួចបោះខ្លែងឡើងលើឱ្យមានលំនឹង។ អ្នកកាន់ខ្សែត្រូវទាញខ្សែតិចៗ ដើម្បីឱ្យខ្លែងចាប់ផ្ដើមហើរបញ្ច្រាសទិសខ្យល់ និងហោះឡើងទៅលើ។ នៅពេលខ្លែងហោះឡើងបានកម្ពស់ល្មម អ្នកបញ្ជាត្រូវបញ្ចេញខ្សែយឺតៗតាមកម្លាំងខ្យល់ដែលបក់មក។ សកម្មភាព ទាញប្រដេញ ជួយឱ្យខ្លែងអាចយកឈ្នះកម្លាំងទំនាញដី និងហោះហើរបានកាន់តែខ្ពស់។ ក្នុងករណីខ្យល់បក់ខ្លាំងពេក អ្នកបង្ហោះត្រូវចេះបន្ធូរខ្សែខ្លែង ដើម្បីកុំឱ្យខ្លែងវិល ឬដាច់ខ្សែបាត់។ សកម្មភាពស្ដាប់សំឡេងឯកពីចម្ងាយ គឺជាការសម្រាកលម្ហែដ៏អស្ចារ្យសម្រាប់អ្នកដែលនិយមបង្ហោះខ្លែងឯក។ ការប្រកួតបង្ហោះខ្លែងនៅពេលយប់ តម្រូវឱ្យមានការចងភ្លើងពណ៌នៅតាមដងខ្លែងឱ្យមើលទៅឃើញច្បាស់។ អ្នកលេងត្រូវចេះគ្រប់គ្រងតម្បារខ្សែឱ្យមានរបៀប ដើម្បីកុំឱ្យខ្សែជំពាក់គ្នាដែលនាំឱ្យខ្លែងធ្លាក់។ ការប្រើបច្ចេកទេស បញ្ឆោត ជួយឱ្យខ្លែងហោះឆ្វែវឆ្វាត់ចុះឡើងយ៉ាងរស់រវើកនៅលើផ្ទៃមេឃ។ នៅពេលចង់យកខ្លែងចុះ អ្នកបង្ហោះត្រូវប្រមូលខ្សែចូលតម្បារយឺតៗ និងដើរទៅរកខ្លែងដោយប្រុងប្រយ័ត្ន។ សកម្មភាពជួយគ្នារើសខ្លែងនៅពេលខ្លែងធ្លាក់ បង្ហាញពីស្មារតីយោគយល់ និងការជួយគ្នាជានិច្ច។ ការបង្ហោះខ្លែងជាក្រុមធំៗ បង្កើតបានជាផ្ទាំងទស្សនីយភាពចម្រុះពណ៌ដែលពោរពេញដោយភាពរីករាយ។ សិល្បករធ្វើខ្លែងតែងតែពន្យល់ពីរបៀបចងខ្សែអាវខ្លែងឱ្យត្រូវក្បួន ដើម្បីឱ្យខ្លែងហោះបានត្រង់។ ការបង្ហោះខ្លែងប្រកួតត្រូវការភាពរហ័សរហួន និងកលល្បិចក្នុងការបញ្ជាឱ្យខ្លែងទៅកាត់ខ្សែដៃគូ។ សកម្មភាពថតរូបភាព និងវីដេអូទុកជាអនុស្សាវរីយ៍ គឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងពិធីបុណ្យ។ ការចងចាំពីស្នាមញញឹម និងសម្លេងសើចសប្បាយក្នុងពេលបង្ហោះ គឺជាកម្លាំងចិត្តសម្រាប់ឆ្នាំក្រោយ។ ពិធីបុណ្យទាំងមូលចាប់ផ្ដើមដោយការជួបជុំគ្នានៃសិប្បករ និងអ្នកនិយមខ្លែងមកពីគ្រប់ទិសទី ដើម្បីដាក់តាំងបង្ហាញស្នាដៃខ្លែងរបស់ខ្លួន។ សកម្មភាពដំបូងបង្អស់គឺការរៀបចំពិធីសែនព្រេនដល់គ្រូដើម និងម្ចាស់ទឹកម្ចាស់ដី ដើម្បីបន់ស្រន់សុំសេចក្ដីសុខ និងសុំឱ្យមានខ្យល់បក់ល្អ។ នៅតាមស្ដង់នីមួយៗ មានការដាក់តាំងពិព័រណ៍ខ្លែងចម្រុះប្រភេទ ចាប់ពីខ្លែងឯកបុរាណ រហូតដល់ខ្លែងច្នៃប្រឌិតសម័យថ្មី។ គណៈកម្មការរៀបចំកម្មវិធីចាប់ផ្ដើមត្រួតពិនិត្យ និងចុះឈ្មោះខ្លែងដែលត្រូវចូលរួមប្រកួតប្រជែងតាមប្រភេទនីមួយៗយ៉ាងហ្មត់ចត់។ សកម្មភាពដង្ហែខ្លែងជុំវិញទីលានពិធីបុណ្យ អមដោយសម្លេងតន្ត្រីឆៃយាំ បង្កើតបានជាបរិយាកាសដ៏អធិកអធម និងរស់រវើក។ អ្នកបង្ហោះខ្លែងនីមួយៗចាប់ផ្ដើមរៀបចំពិនិត្យមើលឆ្អឹងខ្លែង និងខ្សែបញ្ជាឱ្យបានត្រឹមត្រូវបំផុតមុនពេលបង្ហោះឡើង។ នៅពេលមេឃចាប់ផ្ដើមមានខ្យល់បក់ខ្លាំង សកម្មភាពបង្ហោះខ្លែងជាក្រុមធំៗត្រូវបានចាប់ផ្ដើមឡើងយ៉ាងព្រមៗគ្នា។ មនុស្សម្នារាប់ពាន់នាក់មកជួបជុំគ្នាឈរមើលទៅមេឃដ៏ស្រឡះ ដែលពេញទៅដោយខ្លែងចម្រុះពណ៌ និងរូបរាងប្លែកៗ។ ក្នុងកំឡុងពេលពិធីបុណ្យ ក៏មានការរៀបចំសិក្ខាសាលាខ្នាតតូចដើម្បីបង្រៀនកុមារឱ្យចេះបិត និងដំឡើងខ្លែងសាមញ្ញៗ។ ការប្រកួតប្រជែងសំឡេងខ្លែងឯកចាប់ផ្ដើមឡើង ដោយខ្លែងនីមួយៗត្រូវបានបង្ហោះឡើងទៅលើដើម្បីបញ្ចេញសំឡេងឯក ឱ្យគណៈកម្មការដាក់ពិន្ទុ។ សកម្មភាពនៃការប្រកួត កាត់ខ្សែខ្លែង បង្កើតនូវភាពរំភើបញាប់ញ័រដល់អ្នកទស្សនា តាមរយៈការបញ្ជាខ្លែងឱ្យដេញប្រដេញគ្នាលើអាកាស។ នៅពេលរសៀលទាប ក៏មានការសម្ដែងរបាំប្រពៃណី និងសិល្បៈផ្សេងៗនៅលើឆាក ដើម្បីអមដំណើរដល់អ្នកដែលកំពុងទស្សនាខ្លែង។ អ្នកជំនាញខ្លែងជើងចាស់តែងតែចែករំលែកបទពិសោធន៍ និងបច្ចេកទេសបិតឫស្សីទៅកាន់យុវជនដែលទើបតែចាប់ផ្ដើមចូលចិត្ត។ សកម្មភាពបង្ហោះខ្លែងនៅពេលយប់ ចាប់ផ្ដើមមានភាពទាក់ទាញខ្លាំង ដោយសារខ្លែងនីមួយៗមានបំពាក់ភ្លើងពណ៌យ៉ាងស្រស់ស្អាត។ ក្នុងពិធីបុណ្យក៏មានការលក់ដូរអាហារប្រពៃណី និងផលិតផលសិប្បកម្មក្នុងស្រុក ដែលជួយបង្កើនភាពសប្បាយរីករាយមួយកម្រិតទៀត។ អ្នកថតរូបអាជីព និងអ្នកសារព័ត៌មានជាច្រើនមកប្រមូលផ្ដុំគ្នា ដើម្បីផ្ដិតយកទិដ្ឋភាពដ៏អស្ចារ្យនៃខ្លែងហោះលើផ្ទៃមេឃ។ ការប្រកាសលទ្ធផលជ័យលាភីសម្រាប់ខ្លែងដែលស្អាតបំផុត និងហោះបានល្អបំផុត គឺជាពេលវេលាដែលអ្នកចូលរួមទន្ទឹងរង់ចាំបំផុត។ សកម្មភាពដោះខ្លែងចុះមកវិញដោយសុវត្ថិភាព និងការរៀបចំទុកដាក់ឱ្យមានរបៀបរៀបរយ បង្ហាញពីវិន័យរបស់អ្នកលេងខ្លែង។ ពិធីបុណ្យត្រូវបញ្ចប់ដោយការថ្លែងអំណរគុណ និងការសន្យាថានឹងជួបគ្នាម្ដងទៀតនៅរដូវខ្យល់ធ្លាក់ឆ្នាំក្រោយ។ ជាចុងក្រោយ សកម្មភាពជារួមទាំងមូលបានបន្សល់ទុកនូវស្នាមញញឹម និងមោទនភាពជាតិដ៏ធំធេងនៅក្នុងចិត្តរបស់ពលរដ្ឋខ្មែរគ្រប់រូប។ ពិធីបុណ្យបង្ហោះខ្លែងខ្មែរ គឹមានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន។ សារៈសំខាន់ចម្បងគឺការរក្សាអត្តសញ្ញាណជាតិខ្មែរឱ្យមានភាពរស់រវើកក្នុងចំណោមប្រជាពលរដ្ឋគ្រប់រូប។ ពិធីបុណ្យនេះជួយឱ្យយុវជនបានងាកមកចាប់អារម្មណ៍លើវប្បធម៌ខ្មែរ ជាជាងការជក់ចិត្តនឹងបច្ចេកវិទ្យាបរទេស។ ការបង្ហោះខ្លែងផ្ដល់អត្ថប្រយោជន៍ផ្លូវចិត្ត ដូចជាការកាត់បន្ថយភាពតានតឹង និងការបង្កើនក្តីសង្ឃឹម។ វាជួយពង្រឹងសុខភាពរាងកាយតាមរយៈសកម្មភាពរត់ ដើរ និងការបញ្ចេញកម្លាំងដៃក្នុងពេលបញ្ជាខ្លែង។ ពិធីបុណ្យបង្ហោះខ្លែងគឺជាមធ្យោបាយដ៏ល្អក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកស្គាល់កម្ពុជាកាន់តែច្រើន។ វាជួយបង្កើតចំណូលដល់សិប្បករដែលពូកែខាងធ្វើខ្លែង តាមរយៈការលក់ខ្លែងឱ្យភ្ញៀវទេសចរ និងមហាជន។ ការបង្ហោះខ្លែងជួយឱ្យមនុស្សមានការផ្ដោតអារម្មណ៍ខ្ពស់ និងការរៀនសូត្រពីច្បាប់ចលនាខ្យល់។ សារៈសំខាន់ផ្នែកសង្គមគឺការបង្កើតភាពស្និទ្ធស្នាល និងសាមគ្គីភាពរវាងមនុស្សចាស់ និងក្មេង។ វាជួយឱ្យយើងមានស្មារតីស្រឡាញ់ និងការពារបរិស្ថានធម្មជាតិដែលជាប្រភពនៃខ្យល់អាកាសបរិសុទ្ធ។ សំឡេងខ្លែងឯកជួយឱ្យអារម្មណ៍ស្ងប់ និងបង្កើននូវសេចក្ដីសុខផ្លូវចិត្តយ៉ាងចម្លែកនៅពេលបានឮ។ ពិធីបុណ្យនេះគឺជាវេទិកាសម្រាប់ការបង្ហាញស្នាដៃច្នៃប្រឌិត និងការផ្លាស់ប្តូរបច្ចេកទេសសិល្បៈ។ វាជួយលើកកម្ពស់កេរ្តិ៍ឈ្មោះនៃសិល្បៈខ្មែរលើឆាកអន្តរជាតិ តាមរយៈការបញ្ជូនខ្លែងឯកទៅប្រកួតនៅបរទេស។ ការបង្ហោះខ្លែងជួយឱ្យកុមារបានឃ្លាតឆ្ងាយពីអេក្រង់ទូរស័ព្ទ និងងាកមកលេងកីឡាក្រៅផ្ទះដ៏មានប្រយោជន៍។ វាជួយឱ្យយើងចេះអត់ធ្មត់ និងការព្យាយាមដើម្បីឱ្យខ្លែងហោះបានខ្ពស់ និងមានលំនឹងល្អ។ សារៈសំខាន់ផ្នែកជំនឿគឺការផ្ដល់នូវកម្លាំងចិត្ត និងការជឿជាក់លើអនាគតដ៏ភ្លឺស្វាងសម្រាប់កសិករ។ វាគឺជាការផ្ដល់កិត្តិយសដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវទ្រព្យសម្បត្តិវប្បធម៌ដ៏វិសេសវិសាលនេះ។ ពិធីបុណ្យនេះជួយឱ្យសហគមន៍ជនបទកាន់តែមានភាពរស់រវើក និងមានមោទនភាពចំពោះស្រុកកំណើតរបស់ខ្លួន។ វាគឺជាការអប់រំពីតុល្យភាពនៃជីវិត ដូចជាការរក្សាលំនឹងខ្លែងឱ្យនៅចំកណ្ដាលខ្យល់បក់។ ការបង្ហោះខ្លែងតំណាងឱ្យភាពសេរី និងមហិច្ឆតារបស់មនុស្សដែលចង់ឈានទៅរកភាពជោគជ័យខ្ពង់ខ្ពស់។ វាជួយឱ្យយើងយល់ដឹងពីតម្លៃនៃសន្តិភាព ដែលអនុញ្ញាតឱ្យយើងអាចបង្ហោះខ្លែងលេងកម្សាន្តបានដោយគ្មានការភ័យខ្លាច។ ការរៀបចំពិធីនេះជួយរក្សាការពារប្រភេទឫស្សី និងស្លឹកទ្រាំងដែលជាធនធានធម្មជាតិក្នុងតំបន់។ វាជួយជម្រុញឱ្យមានការស្រាវជ្រាវ និងចងក្រងឯកសារអំពីប្រវត្តិខ្លែងខ្មែរឱ្យបានកាន់តែច្បាស់លាស់។ ការបង្ហោះខ្លែងឯកគឺជាការរួមបញ្ចូលគ្នារវាងសិប្បកម្ម វិទ្យាសាស្ត្រខ្យល់ និងតន្ត្រី។ វាជួយឱ្យមនុស្សចេះសង្កេត និងឱ្យតម្លៃលើការប្រែប្រួលនៃអាកាសធាតុប្រចាំថ្ងៃ។ ពិធីបុណ្យខ្លែងជួយបំបាត់ភាពឯកោដល់មនុស្សចាស់ដែលចូលចិត្តមកជួបជុំគ្នាបង្ហោះខ្លែងឯក។ វាគឺជាស្ពានចម្លងចំណេះដឹងពីម្នាក់ទៅម្នាក់ទៀត តាមរយៈការបង្ហាត់បង្រៀនគ្នាធ្វើខ្លែង។ ការបង្ហោះខ្លែងចម្រុះពណ៌នៅលើមេឃ បង្ហាញពីភាពចម្រុះនៃគំនិតដែលអាចរស់នៅជាមួយគ្នាដោយសន្តិភាព។ វាជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងបាត់បង់ភាពហត់នឿយបន្ទាប់ពីធ្វើការងារពេញមួយសប្តាហ៍។ ខ្លែងខ្មែរគឺជាឯកអគ្គរាជទូតវប្បធម៌ដែលនាំយកកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោក។ វាជួយបណ្តុះស្មារតីនៃការរក្សាអនាម័យសួនច្បារ និងវាលស្រែក្នុងកំឡុងពេលពិធីបុណ្យ។ ការបង្ហោះខ្លែងជួយឱ្យយើងចេះរៀបចំផែនការ និងការត្រៀមលក្ខណៈឱ្យបានហ្មត់ចត់បំផុត។ វាជួយឱ្យយើងមានភាពក្លាហានក្នុងការសាកល្បងអ្វីដែលថ្មី និងប្លែកៗពីមុនមក។ ពិធីបុណ្យបង្ហោះខ្លែងគឺជាការបង្ហាញពីភាពស៊ីវិល័យនៃចំណេះដឹងដូនតាខ្មែរតាំងពីបុរាណ។ វាជួយឱ្យយើងមានអារម្មណ៍ស្ងប់ស្ងាត់ និងមានសតិដឹងក្នុងពេលផ្ដោតអារម្មណ៍បញ្ជាខ្លែង។ ការបង្ហោះខ្លែងជួយបង្កើនសមត្ថភាពនៃការដោះស្រាយបញ្ហានៅពេលដែលខ្សែខ្លែងជំពាក់គ្នា។ វាគឺជាការអប់រំពីការចេះឱ្យតម្លៃលើវត្ថុដែលធ្វើដោយដៃជាងវត្ថុដែលធ្វើដោយម៉ាស៊ីន។ ពិធីបុណ្យនេះជួយឱ្យយើងមានមោទនភាពចំពោះអ្វីដែលជារបស់ជាតិផ្ទាល់ខ្លួន។ វាជួយឱ្យយើងចេះរង់ចាំពេលវេលាដែលសមស្រប ដើម្បីសម្រេចគោលដៅ។ រាល់ដងខ្លែងនីមួយៗដែលហោះលើមេឃ គឺជាការបង្ហាញពីក្តីសង្ឃឹមរបស់ប្រជាជនខ្មែរគ្រប់រូប។ ជាចុងក្រោយ អត្ថប្រយោជន៍ដ៏អស្ចារ្យបំផុតគឺការនាំមកនូវ ស្នាមញញឹម និងសេចក្ដីសុខ ដល់សង្គមជាតិទាំងមូល។ សរុបសេចក្ដីមក ពិធីបុណ្យបង្ហោះខ្លែងខ្មែរ គឺជាមរតកវប្បធម៌ដ៏មានតម្លៃដែលឆ្លុះបញ្ចាំងពី ព្រលឹង និងអត្តសញ្ញាណ របស់ជាតិខ្មែរយ៉ាងច្បាស់លាស់។ តាមរយៈការរួមបញ្ចូលគ្នារវាងការកម្សាន្ត ជំនឿ និងបច្ចេកទេសច្នៃប្រឌិត ពិធីនេះបានក្លាយជាស្ពានចម្លងចំណេះដឹង និងសេចក្ដីសុខពីជំនាន់មួយទៅជំនាន់មួយទៀត។ ការចូលរួមអភិរក្ស និងគាំទ្រពិធីបុណ្យបង្ហោះខ្លែង មិនត្រឹមតែជួយឱ្យសុខភាពកាយចិត្តយើងល្អប្រសើរប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងជួយឱ្យ ខ្លែងឯកខ្មែរ បន្តបន្លឺសំឡេងយ៉ាងពីរោះរណ្ដំនៅលើមេឃនៃមោទនភាពជាតិជានិរន្តរ៍តទៅ។